ការប្រកបរបរធ្វើកម្រងផ្កាម្លិះសម្រាប់គ្រឿងសក្ការបូជា គឺជាមុខរបរមួយដែលមិនត្រឹមតែផ្ដល់ចំណូលប៉ុណ្ណោះទេ។ វាក៏ជាសិល្បៈមួយដែលឆ្លុះបញ្ចាំងពីជំនឿ សិល្បៈ និងភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរផងដែរ។ ផ្កាម្លិះត្រូវបានគេចាត់ទុកថាជាផ្កាដ៏ពិសិដ្ឋមួយប្រភេទ វាមានក្លិនក្រអូបឈ្ងុយជាប់ចិត្ត និងមានភាពបរិសុទ្ធ។ ដូច្នេះហើយ វាតែងតែត្រូវបានគេយកមកប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងសក្ការបូជាជាពិសេសនៅក្នុងពិធីបុណ្យសាសនា និងប្រពៃណីផ្សេងៗ។ មុខរបរនេះទាមទារនូវភាពអត់ធ្មត់ ភាពច្នៃប្រឌិត និងការស្រលាញ់ចំពោះសិល្បៈហត្ថកម្ម។ ដើម្បីក្រងផ្កាម្លិះ វត្ថុធាតុដើមសំខាន់បំផុតគឺផ្កាម្លិះស្រស់ៗ ហើយផ្កាម្លិះត្រូវតែមានគុណភាពល្អ មិនទាន់រីកស្រស់ពេញលេញពេក និងមិនទាន់រោយ។ ផ្កាម្លិះអាចយកមកពីចម្ការដែលដាំផ្កាផ្ទាល់ ឬទិញពីអ្នកលក់បោះដុំ។ ក្រៅពីផ្កាម្លិះ គេក៏អាចប្រើប្រាស់ផ្កាដទៃទៀតដើម្បីលម្អកម្រងផ្កាបានផងដែរ ដែលផ្កាទាំងនោះរួមមាន ផ្កាចំប៉ី ផ្កាអញ្ជឹង ឬផ្កាលឿងជាដើម។ ការប្រើប្រាស់ផ្កាលម្អបន្ថែម ធ្វើឲ្យកម្រងផ្កាកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត។ សម្ភារៈចាំបាច់ផ្សេងទៀតសម្រាប់ធ្វើកម្រងផ្កា រួមមាន ខ្សែអំបោះ ឬសរសៃនីឡុង ដែលមានភាពរឹងមាំល្មម។ ហើយម្ជុលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ចាក់ផ្កាក៏ត្រូវបានប្រើប្រាស់ផងដែរ ដែលវាមានលក្ខណៈវែង និងស្រួចដើម្បីងាយស្រួលចាក់។ ក្រៅពីនេះ គេក៏ត្រូវការកន្ត្រៃសម្រាប់កាត់ដើមផ្កា និងខ្សែអំបោះផងដែរ។ អ្នកធ្វើកម្រងផ្កាខ្លះ ក៏ប្រើប្រាស់អង្កាំតូចៗ ឬស្លឹកឈើបៃតងដូចជាស្លឹកម្លូ ដើម្បីលម្អបន្ថែមទៀតផង។ ដំណើរការនៃធ្វើកម្រងផ្កាម្លិះទាមទារភាពល្អិតល្អន់ និងបច្ចេកទេស។ ដំបូងបង្អស់ គេត្រូវរើសផ្កាម្លិះដោយប្រុងប្រយ័ត្ន ដោយផ្កាដែលខូច ឬរោយត្រូវគេបោះចោល ឬមិនប្រើប្រាស់ទេ។ បន្ទាប់មក គេចាប់ផ្ដើមចាក់ផ្កាទៅលើខ្សែអំបោះដោយប្រើម្ជុល។ ឯការចាក់នេះអាចធ្វើឡើងតាមលំនាំខុសៗគ្នា ដោយខ្លះចាក់ជាជួរត្រង់ ខ្លះទៀតចាក់ជាជួររង្វង់ ឬជាលំនាំផ្សេងៗ ហើយភាពប៉ិនប្រសប់ក្នុងការរៀបផ្កាឲ្យមានលំនាំល្អ គឺជាចំណុចសំខាន់។ អ្នកធ្វើកម្រងផ្កាដែលមានបទពិសោធន៍អាចចាក់ផ្កាបានលឿន និងស្មើគ្នា។ បន្ទាប់ពីចាក់ផ្កាបានប្រវែងសមរម្យហើយ គេចាប់ផ្ដើមរៀបចំកម្រងផ្កា ឲ្យមានរាងមូល រាងបេះដូង ឬរាងផ្សេងៗទៀត។ គេអាចធ្វើកម្រងផ្កាដែលមានប្រភេទផ្កាតែមួយ ឬលាយបញ្ចូលគ្នាជាមួយផ្កាលម្អផ្សេងៗ ឧទាហរណ៍ គេអាចចាក់ផ្កាម្លិះមួយជួរ រួចដាក់ផ្កាចំប៉ីមួយ ហើយបន្តចាក់ផ្កាម្លិះទៀត។ ចំពោះ ការរៀបចំចាក់ផ្កាលាយគ្នានេះធ្វើឲ្យកម្រងផ្កាកាន់តែមានសោភ័ណភាព។ ពេលខ្លះ គេក៏អាចបន្ថែមអង្កាំនៅចន្លោះផ្កា ដើម្បីឲ្យកម្រងផ្កាមើលទៅកាន់តែប្រណិតបន្ថែមទៀត។ កម្រងផ្កាម្លិះមានទីផ្សារធំទូលាយនៅក្នុងប្រទេសកម្ពុជា វាត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់គ្រឿងសក្ការបូជា ដូចជាដាក់ថ្វាយព្រះពុទ្ធនៅតាមវត្តអារាម ប្រាសាទបុរាណ ឬទីសក្ការៈបូជាផ្សេងៗ។ ក្រៅពីនេះកម្រងផ្កាម្លិះក៏ត្រូវបានគេប្រើប្រាស់ក្នុងពិធីបុណ្យសាសនាធំៗដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យវិសាខបូជា ឬពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ដែលនៅពេលនោះតម្រូវការនៃកម្រងផ្កាមានការកើនឡើងខ្ពស់។ បន្ថែមពីនេះ កម្រងផ្កាក៏ត្រូវបានគេប្រើប្រាស់ក្នុងពិធីមង្គលការ ពិធីឡើងផ្ទះ ឬពិធីបុណ្យផ្សេងៗផងដែរ ដោយវាជានិមិត្តរូបនៃសេចក្ដីសុខ សិរីមង្គល និងភាពបរិសុទ្ធ។ អ្នកប្រកបរបរអាចលក់កម្រងផ្កាទាំងនេះនៅតាមផ្សារនានា នៅតាមវត្តអារាម ឬតាមបណ្ដោយផ្លូវដែលមានមនុស្សម្នាច្រើន។ អ្នកលក់ខ្លះក៏ទទួលបានការកម៉្មង់ជាពិសេសសម្រាប់ពិធីធំៗទៀតផង។ មុខរបរធ្វើកម្រងផ្កាម្លិះអាចផ្ដល់ផលចំណេញសមរម្យ ប្រសិនបើមានការគ្រប់គ្រងបានល្អ។ ឯតម្លៃកម្រងផ្កាប្រែប្រួលទៅតាមទំហំ គុណភាពផ្កា និងភាព ស្រស់ស្អាតនៃការចាក់។ ហើយអ្នកលក់កម្រងផ្កាម្លិះអាចរកចំណូលបានជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ មុខរបរនេះក៏មានបញ្ហាប្រឈមខ្លះដែរ ដូចជាការប្រែប្រួលតម្លៃផ្កាម្លិះនៅលើទីផ្សាដែលរអាចជះឥទ្ធិពលដល់ប្រាក់ចំណេញ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ការធ្វើកម្រងផ្កាម្លិះនៅតែជាមុខរបរមួយដ៏មានតម្លៃ ព្រោះវាបានជួយថែរក្សានូវសិល្បៈហត្ថកម្មបុរាណ និងថែរក្សាវប្បធម៌ខ្មែរដ៏ល្អផូរផង់។ ចំណែកឯ អ្នកធ្វើកម្រងផ្កាកំពុងរួមចំណែកថែរក្សាមរតកដូនតា ដោយពួកគាត់បានផ្ដល់នូវផលិតផលដ៏មានតម្លៃ ដែលផលិតផលនេះបានបំពេញតម្រូវទាំងក្នុងសាសនា និងប្រពៃណី។ កម្រងផ្កាម្លិះមិនមែនត្រឹមតែជាទំនិញលក់ដូរនោះទេ តែវាក៏តំណាងឲ្យជំនឿដ៏ជ្រាលជ្រៅផងដែរ។ ការប្រកបរបរធ្វើផ្កាម្លិះនឹងបន្តរស់រវើកជាយូរអង្វែង ដរាបណាប្រជាជនខ្មែរនៅតែបន្តប្រកាន់ខ្ជាប់នូវជំនឿសាសនា និងការគោរពប្រពៃណីរបស់ខ្លួន។